ដើមត្នោតគឺជានិមិត្តសញ្ញាតំណាងឱ្យជីវិតបែបជនបទនៅកម្ពុជា។ ដើមត្នោតមានអត្តប្រយោជន៍ជាច្រើនដូចជា អាចធ្វើភេសជ្ជៈ បង្អែម ឬ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាដើម។ នៅតាមខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ប្រជាជនខ្មែរពឹងផ្អែកលើការយកទឹកត្នោតជាប្រភពចំណូលប្រចាំថ្ងៃ។ ការយកទឹកត្នោតគឺជាជំនាញមួយដែលបន្សល់មកតាំងពីបុរាណ ហើយបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ព្រលឹមស្រាងៗ បុរសៗក្នុងភូមិចាប់ផ្ដើមឡើងលើដើមត្នោតខ្ពស់ៗ។ ពួកគេប្រើជណ្ដើរឫស្សី ដែលវាយភ្ជាប់នឹងដើមត្នោត សម្រាប់ជាឈ្នាន់ជាន់ឡើង។ ពេលឡើងដល់ចុងត្នោតហើយ គេកាត់ផ្កាត្នោត ឬ ដាក់បំពង់ឫស្សីពីក្រោមដើម្បីទ្រយកទឹក។ អ្នកឡើងត្នោតមកពិនិត្យមើលបំពង់ទឹកពីរដងក្នុងមួយថ្ងៃ ដើម្បីប្រមូលទឹកត្នោត។ ទឹកត្នោតស្រស់ៗមានរសជាតិផ្អែមបន្តិច និងជូរបន្តិច។ គេអាចបរិភោគទឹកត្នោតស្រស់ៗ ឬ យកវាទៅរំងាស់ជាស្ករត្នោតក៏បាន។ ដើម្បីធ្វើស្ករត្នោត គេយកទឹកត្នោតទៅរំងាស់លើខ្ទះធំមួយ។ ក្នុងដំណើរការនៃការធ្វើ គេត្រូវប្រុងប្រយ័ត្នចំពោះភ្លើងឱ្យមែនទែន ដើម្បីកុំឱ្យស្ករខ្លោច។ គេត្រូវបន្តកូរទឹកត្នោតនៅលើភ្លើងរហូតដល់វាឡើងខាប់ ប្រែពណ៌ត្នោតបែកចេញជាលឿងទុំ។ ពេលស្ករឡើងខាប់ល្អហើយ គេចាក់វាចូលពុំតូចៗរាងមូល។ ពេលត្រជាក់ វាប្រែទៅជាស្ករត្នោតរឹងដំុៗ។ គេយកដុំស្ករត្នោតនេះទៅរុំជាមួយស្លឹកត្នោត ឬ ស្លឹកចេកសម្រាប់លក់។ ខ្មែរនិយមហៅស្ករប្រភេទនេះថា ស្ករផែន។ រីឯស្ករត្នោតដែលទន់វិញ គេចាក់ចូលធុង ឬ កំប៉ុងបញ្ចូនចេញទៅលក់តាមទីផ្សារនានា។ ស្ករត្នោត ឬស្ករផែនអាចត្រូវបានគេយកទៅធ្វើជាបង្អែម និងម្ហូបប្រចាំថ្ងៃជាច្រើនមុខ ច្រើនប្រភេទ។ វាជួយបន្ថែមរសជាតិផ្អែមបែបធម្មជាតិ និងក្លិនឈ្លុយ។ ទឹកត្នោតដែលនៅសេសសល់អាចត្រូវបានគេយកទៅប្រើសម្រាប់ធ្វើទឹកត្នោតជូរផងដែរ។ ការធ្វើស្ករត្នោត ឬ ស្ករផែនទាមទារការអត់ធ្មត់ខ្ពស់ និងការធ្វើជាក្រុម។ បុរសជាអ្នកឡើងដើមប្រមូលទឹកត្នោត រីឯនារីវិញជាអ្នករំងាស់ទឹកត្នោតនោះឱ្យទៅជាស្ករ។ ក្នុងអំឡុងពេលសំបូរផ្លែត្នោត គេតែងងើបពីព្រលឹមមុនថ្ងៃរះ ដើម្បីចេញប្រកបការងារ។ ថ្វីត្បិតតែការងារនេះនឿយហត់មែន ប៉ុន្តែវានាំមកនូវចំណូល និងមោទនភាពផងដែរ។ ក្មេងៗក្នុងគ្រួសារជួយប្រមូលអុស ឬលាងសម្អាតបំពង់ទឹកត្នោត។ ដំណើរការទាំងមូលបង្ហាញពីការរួបរួមគ្នានៃគ្រួសារខ្មែរ។ ស្ករត្នោត ឬ ស្ករផែនគឺជាគ្រឿងផ្សំដ៏សំខាន់មួយសម្រាប់បង្អែមខ្មែរបុរាណ។ ក្នុងនោះមានបង្អែមដូចជា ចេក ឬ ដំឡូងឆឹងជាមួយស្ករត្នោត នំផ្លែអាយ នំបាយទ្រាប និងនំផ្សេងៗទៀតជាច្រើន។ ស្ត្រីនៅតាមភូមិមិនគ្រាន់តែមានជំនាញក្នុងការធ្វើស្ករត្នោតទេ ប៉ុន្តែក៏អាចធ្វើបង្អែមខាងលើបានយ៉ាងឆ្ងាញ់ពិសាដោយប្រើស្ករទើបនឹងកូរហើយថ្មីផងដែរ។ ការធ្វើបង្អែមពីស្ករត្នោតបង្ហាញពីអត្តសញ្ញាណនៃបង្អែមខ្មែរ។ យ៉ាងណាមិញ នៅតាមភូមិខ្លះ របរធ្វើស្ករត្នោតបានក្លាយជាអាជីវកម្មតូចមួយ។ ភ្ញៀវទេសចរចូលចិត្តទស្សនាដំណើរក្នុងការធ្វើស្ករត្នោត និងភ្លក្សរសជាតិស្ករដែលទើបនឹងកូរថ្មីៗ។ ស្ករត្នោត ឬ ស្ករផែនព្រមទាំងបង្អែមដែលធ្វើពីស្ករទាំងនេះបង្ហាញពីការខិតខំ និងភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរ។ សរុបមក វារំឭកយើងពីអត្ថប្រយោជន៍ដ៏វិសេសវិសាលរបស់ដើមត្នោត ដែលមិនគ្រាន់តែអាចច្នៃជាគ្រឿងបរិភោគប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយទ្រទ្រង់សេដ្ឋកិច្ចរបស់គ្រួសារខ្មែរមួយចំនួនផងដែរ។